ពងមាន់អាំង គឺជាអាហារសម្រន់មួយប្រភេទដែលងាយស្រួលធ្វើ ដែលគេអាចធ្វើញ៉ាំបានជាប្រចាំ។ លើសពីនេះ ពងមាន់អាំង មិនមែនគ្រាន់តែជាការយកពងទៅដុតនោះទេ តែវាទាមទារការយកចិត្តទុកដាក់ទៅលើកម្តៅ និងពេលវេលាក្នុងការចម្អិន ដើម្បីទទួលបានរសជាតិឆ្ងាញ់ពិសារ។ ដើម្បីចម្អិនវាបានយើងត្រូវជ្រើសរើសពងមាន់ណាដែលស្រស់ល្អ មានសំបកស្អាត មិនបែក ឬប្រេះចំនួន១០គ្រាប់។ ពងមាន់ដែលស្រស់នឹងផ្តល់រសជាតិឆ្ងាញ់ និងមានគុណភាពល្អពេលអាំងរួច។ បន្ទាប់មក លាងសម្អាតសំបកពងមាន់ដោយប្រុងប្រយ័ត្ន ដើម្បីកម្ចាត់ធូលីដី ឬមេរោគផ្សេងៗ។ រួចហើយជូតសម្ងួតវាឱ្យស្ងួតល្អ មុននឹងយកវាទៅអាំង។ ព្រោះការជូតសម្ងួតនេះសំខាន់ណាស់ ដើម្បីការពារកុំឱ្យសំបកប្រេះនៅពេលវាប៉ះកម្តៅភ្លាមៗ។ ប្រសិនបើពងមាន់របស់យើងទើបតែយកចេញពីទូទឹកកក យើងគួរតែទុកវាចោលប្រហែល ១៥ ទៅ ៣០នាទី ដើម្បីឱ្យវាឡើងកម្តៅធម្មតាសិន។ ការធ្វើបែបនេះជួយកាត់បន្ថយហានិភ័យនៃការប្រេះសំបកពងពេលអាំង ហើយក៏ជួយឱ្យវាឆ្អិនបានសព្វល្អនៅខាងក្នុងផងដែរ។ ដើម្បីយកពងមាន់ចេញពីសំបកមកលាយជាមួយគ្រឿងផ្សំ យើងត្រូវគោះទៅលើពងមាន់ដោយប្រើចង្កឹះឬចុងកាំបិតស្រួចចោះប្រហោងតូចបន្តិច ដើម្បីរក្សាសំបកឲ្យមានសភាពស្អាតល្អ។ ហើយអាចដាក់ពងមាន់ពេលផ្សំគ្រឿងរួចចូលទៅក្នុងសំបកនោះវិញ ហើយបានយើងយកទៅចំហុយបន្ទាប់មកបានអាំង។ បន្ទាប់ពីគោះពងមាន់រួចហើយ យើងត្រូវយកកន្ត្រងមកច្រោះយកកម្ទេចកម្ទីសំបកដែលបានធ្លាក់ចូលក្នុងកំឡុងពេលបកចេញឲ្យស្អាត ហើយយើងក៏ត្រូវលាងសំបកពងមាន់ឲ្យស្អាតផងដែរ ព្រោះនៅខាងក្នុងវាអាចមានកម្ទេចកម្ទីសំបកធ្លាក់ចូល។ ការធ្វើបែបនេះនឹងធ្វើឲ្យពងមាន់មូលរលោងស្អាតនៅពេលយើងចំហុយរួច។ ចំពោះគ្រឿងផ្សំសំខាន់ៗសម្រាប់ធ្វើពងមាន់អាំងនេះមានដូចជា ពងមាន់ ប្រេងឆា ទឹកប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៉ីវ ស្ករស ម្សៅស៊ុបឬប៊ីចេង អំបិលនិងម្រេចម៉ដ្ឋ ។ បន្ទាប់មក យើងត្រូវលាយផ្សំគ្រឿងដោយដាក់ ពងមាន់ចំនួន១០គ្រាប់ អំបិលនិងប៊ីចេង កន្លះស្លាបព្រាកាហ្វេ ស្ករសកន្លះស្លាបព្រាបាយ ម្រេចម៉ដ្ឋ១ស្លាបព្រាកាហ្វេ ទឹកស៊ីអ៉ីវនិងទឹកប្រេងខ្យង ១ស្លាបព្រាបាយ។ ចាក់គ្រឿងផ្សំទាំងអស់រួចរាល់ហើយ យើងត្រូវកូរច្របល់វាចូលគ្នាឲ្យបានសព្វល្អ។ ចំណែកសម្ភារៈសម្រាប់អាំងមានដូចជា ចង្ក្រានអាំងដែលអាចជា ចង្ក្រានធ្យូង ចង្ក្រានអគ្គិសនី ឬម៉ាស៊ីនអាំង, ជក់សម្រាប់លាបប្រេងឆា, បន្ទះដែកសម្រាប់ដាក់លើចង្រ្តាន, ឆ្នាំងចំហុយទុកសម្រាប់ចំហុយពងមាន់មុនពេលយកទៅអាំង, និងចាន ឬកន្ត្រកទុកដាក់ពងមាន់អាំងរួចជាដើម។ បន្ទាប់មកយើងធ្វើការចាក់ពងមាន់ដែលបានលាយជាមួយគ្រឿងផ្សំរួចនោះចូលទៅក្នុងសំបកវិញ ដើម្បីយកវាទៅចំហុយសិនហើយបានយកវាទៅអាំង។ នៅពេលដែលយើងចាក់ពងមាន់យើងមិនត្រូវចាក់ពេញពេកនោះទេ ព្រោះនៅពេលដែលយើងយកទៅចំហុយវានឹងផុលឡើងថែមទៀត។ ប្រសិនបើយើងចាក់ពេញខ្លាំងពេកនោះវានឹងហៀរចេញមកក្រៅសំបកជាក់ជាមិនខាន។ វានឹងធ្វើឲ្យពងមាន់អាំងរបស់យើងមានភាពមិនស្អាតនៅពេលអាំងឆ្អិនរួច។ មុនពេលយើងដាក់ចំហុយ យើងត្រូវដាក់ដាំទឹកកន្លះឆ្នាំងឲ្យពុះសិន រួចហើយដាក់ពងមាន់ដែលត្រូវចំហុយនោះចូល។ យើងអាចចំហុយពងមាន់ទាំងនោះលើភ្លើងដែលមានសីតុណ្ហភាពមធ្យមរយៈពេល១០នាទី ប៉ុន្តែមិនត្រូវគ្របគម្របឆ្នាំងឲ្យជិតនោះទេ ព្រោះវាអាចធ្វើឲ្យពងមាន់ផុលហៀរចេញមក។ រយៈពេល១០នាទីក្រោយមក យើងបានឃើញថាពងមាន់បានឆ្អិនប្រហែល៥០ភាគរយហើយ។ តែយើងត្រូវដាក់ចំហុយរយៈពេល១០នាទីបន្ថែមទៀត ឬរហូតដល់ពងមាន់នេះឆ្អិនល្អដោយរក្សាគម្របឆ្នាំងឲ្យនូវចំហរដដែល។ បន្ទាប់ពី ពងមាន់ចំហុយឆ្អិនហើយ យើងអាចញ៉ាំបាន ប៉ុន្តែដើម្បីទទួលបានឈ្មោះថាពងមាន់អាំងយើងត្រូវយកវាទៅអាំងបន្ថែមទៀត។ ដូចនេះ ការគ្រប់គ្រងកម្តៅគឺជាគន្លឹះសំខាន់បំផុតដើម្បីឱ្យពងមាន់ចំហុយឬអាំងឆ្អិនល្អ។ ប្រសិនបើកម្តៅខ្លាំងពេក សំបកពងអាចប្រេះ ហើយខាងក្រៅឆេះ ឬឆ្អិនលឿនពេក តែខាងក្នុងនៅឆៅ។ បើកម្តៅខ្សោយពេក វានឹងចំណាយពេលយូរ ហើយពងក៏មិនសូវមានក្លិនឈ្ងុយដែរ។ រីឯ ដំណើរការនៃការអាំងវិញ គឺជាដំបូងយើងត្រូវយកបន្ទះអាំងមកដាក់លើចង្រ្កានដែលមានភ្លើងតិចៗឬមធ្យម។ រួចប្រើជក់លាបប្រេងឆាបន្តិចបន្តួចទៅលើបន្ទះអាំង ដើម្បីជួយការពារកុំឱ្យពងមាន់ជាប់លើបន្ទះអាំង និងងាយស្រួលត្រឡប់។ បន្ទាប់មក ដាក់ពងមាន់ទៅលើបន្ទះអាំងដោយទុកគម្លាតបន្តិចរវាងពងនីមួយៗ ដើម្បីងាយស្រួលត្រឡប់។ ហើយត្រូវត្រឡប់ពងមាន់ចុះឡើងៗជាប្រចាំ នូវរៀងរាល់ ៣ទៅ៥ នាទីម្តង។ ការធ្វើបែបនេះជួយឱ្យកម្តៅចែកចាយបានសព្វទៅលើគ្រប់ផ្នែកនៃពងមាន់ ធ្វើឱ្យវាឆ្អិនបានល្អទាំងសព្វ និងទទួលបានពណ៌ត្នោតមាសស្មើគ្នា។ នៅពេលដែលសំបកពងមាន់ចាប់ផ្តើមប្រែពណ៌ត្នោតមាសស្រាលៗ ហើយមានក្លិនឈ្ងុយបន្តិចៗ មានន័យថាវាឆ្អិនហើយ។ មួយវិញទៀត រយៈពេលនៃការអាំងអាចប្រែប្រួលអាស្រ័យលើកម្តៅ និងទំហំពងមាន់។ ជាទូទៅ យើងអាចចំណាយពេលពី ១០ទៅ១៥ នាទី សម្រាប់អាំងពងមាន់ដែលបានចំហុយរួចនោះ។ សរុបមក ពងមាន់អាំង គឺជាអាហារសម្រន់មួយដ៏ពេញនិយមហើយសាមញ្ញ ប៉ុន្តែវាឆ្ងាញ់ និងងាយស្រួលធ្វើ។